សុភាសិតខ្មែរ "ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត" គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីគន្លឹះសំខាន់ៗក្នុងការស្វែងរកគូស្រករ ឬការកសាងទំនាក់ទំនងស្នេហា និងគ្រួសារ។ សុភាសិតនេះ មានន័យថា វាជាប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងការស្ដីដណ្ដឹង ។ សុភាសិតនេះបែងចែកទៅជាពីរផ្នែកច្បាស់លាស់ ដោយផ្នែកនីមួយៗមានគោលដៅ និងអត្ថន័យខុសគ្នា។ ចំពោះ ពាក្យក្រមុំដណ្ដឹងម្ដាយ គឺ តាំងពីបុរាណកាលមក ប្រពៃណីទំនៀមទម្លាប់ខ្មែរតម្រូវឲ្យមានការចូលស្ដីដណ្ដឹងស្ត្រីក្រមុំដល់មេបាចាស់ទុំគឺ ម៉ែ‑ឪ ដែលភាសាបច្ចេកទេសថាចូល «ចែចូវ» ។ ស្ត្រីក្រមុំក្នុងសង្គមខ្មែរពុំមានសិទ្ធិសម្រេចក្នុងការរើសគូស្រករដោយខ្លួនឯងឡើយ ។ ព្រោះគេយល់ថា នាងជាស្ត្រីវ័យក្មេងពុំទាន់បានយល់ការណ៍រាក់ជ្រៅនៅក្នុងជីវភាពគ្រួសារនៅឡើយ ។ ម្យ៉ាងទៀត កូនក្រមុំគេទុកជាកិត្តិយសល្អ ប្រសើរដូចផ្ការីក ចេកទុំ ដូច្នេះ ឪពុកម្ដាយជាអ្នកមានសិទ្ធិសម្រេចគ្រប់បែបយ៉ាងក្នុងការជ្រើសរើសគូស្រករឲ្យកូន ។ ចំណែកឯមេម៉ាយដណ្ដឹងចិត្តវិញ ពាក្យស្ត្រីមេម៉ាយគឺស្ត្រីដែលធ្លាប់មានប្ដីរួចម្ដងហើយៗបាត់បង់ប្ដីដោយប្រការណាមួយ ។ ដូច្នេះ គេយល់ថាស្ត្រីមេម៉ាយនេះចាស់ចិត្តចាស់គំនិតអាចដឹងអាចយល់ពីកិច្ចការណ៍រាក់ជ្រៅ និងមានបទពិសោធន៍ក្នុងជីវភាពគ្រួសាររួចហើយ ។ ឪពុកម្ដាយ ឬអាណាព្យាបាលហាក់ដូចជាបើកសិទ្ធិសម្រេចឲ្យដល់កូនដែលមេម៉ាយក្នុងការជ្រើសរើសគូស្រករថ្មីដោយខ្លួនឯង ។ ដូច្នេះ បុរសណាដែលពេញចិត្តចង់ភ្ជាប់និស្ស័យនឹងនាង គេមិនបាច់ចូលទៅដល់ឪពុកម្ដាយ ឬអាណាព្យាបាលដូចកាលនាងនៅក្រមុំនោះឡើយ ។ គេនិងចូលសួរផ្ទាល់ខ្លួននឹងនាងដោយត្រង់ៗតែម្ដង ប្រសិនបើនាងយល់ព្រមហើយ ទើបគេចូលស្ដីដណ្ដឹងដល់ម៉ែឪជាក្រោយ ។ នៅពេលនេះ ឪពុកម្ដាយអស់មានសិទ្ធិសម្រេចជាយ៉ាងណាហើយ គឺគ្រាន់តែមានសិទ្ធិជួយជាយោបល់ និងជួយសម្រួលឲ្យសមរម្យប៉ុណ្ណោះ ។ ប៉ុន្តែចំពោះកូនស្រីដែលមេម៉ាយក្មេងវ័យពេក ឪពុកម្ដាយក៏បានយកមកចិញ្ចឹមថែរក្សាដូចកាលនៅក្រមុំនោះ ឪពុកម្ដាយក៏នៅតែមានសិទ្ធិសម្រេចដូចកាលនាងនៅក្រមុំដែរ ។ សុភាសិត "ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត" គឺជាមេរៀនជីវិតដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់ដូនតាខ្មែរលើទំនាក់ទំនងគ្រួសារ និងសង្គម។ វាបង្រៀនឱ្យយើងចេះ គោរពចាស់ទុំ ឱ្យ តម្លៃកិត្តិយស ឱ្យ តម្លៃលើបទពិសោធន៍ និង ឆន្ទៈផ្ទាល់ខ្លួន ព្រមទាំង ចេះបត់បែនតាមកាលៈទេសៈ។ គំនិតអប់រំទាំងនេះនៅតែមានសារៈសំខាន់ និងអាចអនុវត្តបានក្នុងសង្គមបច្ចុប្បន្ន ដើម្បីកសាងគ្រួសារ និងទំនាក់ទំនងដែលរឹងមាំ និងមានសុភមង្គល។ រីឯសុភាសិត កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល មានន័យថា៖ ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ ។ សុភាសិតនេះបង្រៀនឱ្យយើងកុំមានការធ្វេសប្រហែស ឬទុកចិត្តអ្វីមួយជ្រុលហួសហេតុពេក ព្រោះអ្វីៗក៏អាចផ្លាស់ប្ដូរ ឬមានរឿងរ៉ាវលាក់កំបាំងបានដែរ។ សុភាសិតនេះអាចបកស្រាយជាបួនផ្នែកសំខាន់ៗដែលមាន៖ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ និងកុំទុកចិត្តម្តាយថាគ្មានបំណុល។ ជាដំបូងគឺកុំទុកចិត្តមេឃ ព្រោះមេឃជារបស់ធម្មជាតិ គេមិនអាចកំណត់ ឬបង្គាប់បញ្ជាបានទេ ដូចជា ពេលខ្លះមេឃរកកលចង់ភ្លៀង ស្រាប់តែមិនភ្លៀងទៅវិញ ។ ជួនគេឃើញមេឃស្រឡះសោះស្រាប់តែភ្លៀងភ្លាម និងជួនកាលទៀត គេឃើញមេឃបើកថ្ងៃធម្មតាទេ ស្រាប់តែមានភ្លៀងរ៉ុយៗចុះមកដែលគេហៅថា មេឃភ្លៀងបើកថ្ងៃ ។ ដូច្នេះ ឃើញថាគ្មានអ្វីគួរឲ្យគេទុកចិត្តបានឡើយសូម្បីតែមេឃ ។ បន្ទាប់មកគឺ កុំទុកចិត្តផ្កាយ ដោយផ្កាយក៏ជារបស់ធម្មជាតិដូចមេឃដែរ ដូច្នេះក៏មិនគួរឲ្យទុកចិត្តបានឡើយ ។ ដូចជាកណ្ដាលអាធ្រាត្រផ្កាយនេះឃើញនៅចំពីលើក្បាល បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមកឃើញនៅទិសខាងលិចវិញ ។ ដូច្នេះ ឃើញថា គេមិនអាចកំណត់ ឬទុកចិត្តថាវានឹងនៅតែមួយកន្លែងបានឡើយ ។ បន្ទាប់់មកទៀត គឺពាក្យកុំទុកចិត្តប្រពន្ធថាគ្មានសាហាយ ដោយនៅក្នុងសង្គមខ្មែរ ភរិយាជាចំនួនច្រើនណាស់ដែលប្រកាន់ខ្ជាប់នូវប្រពៃណីជាតិ និងមួយចំនួនធំទៀតជាឧត្ដមភរិយា ទោះបានរៀនសូត្រចេះតិចក្ដី ច្រើនក្ដី ។ ប៉ុន្តែទោះបីភរិយានោះស្ថិតនៅក្នុងករណីដូចម្ដេចក្ដី ក៏គង់នៅមានភរិយាមួយចំនួនតូចដែលបណ្ដោយខ្លួនឲ្យដួលទៅតាមទំនើបនិយម សម្ភារៈនិយមអូសទាញ ។ ភរិយាខ្លះទៀតចាកប្រពៃណីដោយសារភាពក្រីក្រ ទីទ័លពេក ហើយខ្លះទៀតភ្លាត់ខ្លួនដោយសារសម្រស់គេ ។ ប៉ុន្តែខ្លះទៀតលង់ខ្លួនតាមពាក្យលួងលោម ថ្នាក់ថ្នមរបស់គេ និងខ្លះទៀតភ្លើតភ្លើនស្រើបស្រាលតាមកាមតណ្ហាអូសទាញ ។ ដោយសារមានករណីជាច្រើនចាំអូសទាញបែបនេះហើយ ទើបលោកប្រាប់ថា កុំទុកចិត្តខ្លាំងពេក ។ ជាចុងក្រោយគឺ កុំទុកចិត្តម្តាយថាគ្មានបំណុល ដែលអ្នកម្ដាយជាទីគោរពគ្រប់មជ្ឈដ្ឋាន ទោះថ្នាក់លើ មធ្យម និងក្រោមក្ដី គេកម្រជួបនូវអ្នកម្ដាយដែលមិនជំពាក់បំណុលគេសោះនោះទេ ។ អ្នកម្ដាយខ្លះ ស្ថិតក្នុងលំដាប់ថ្នាក់ឧត្ដមមានលុយ ឡាន វីឡា មានគ្រឿងប្រើប្រាស់សុទ្ធតែទំនើប ពាក់សុទ្ធតែត្បូងមានតម្លៃ មើលទៅមិនគួរឲ្យជឿថា គាត់ខ្វះលុយទេ ។ ប៉ុន្តែថ្ងៃណាមួយអ្នកម្ដាយចាញ់ល្បែង ជំពាក់គេម្ដងម្កាលដែរ ។ អ្នកម្ដាយខ្លះទៀត មានមុខរបរពាណិជ្ជកម្មយ៉ាងធំ គឺដល់ខ្នាតអន្តរជាតិ ប៉ុន្តែគាត់ក៏ជំពាក់គេដល់ខ្នាតអន្តរជាតិដែរ សមដូចពាក្យចាស់ថា «ទូកធំក្ដោងធំមែន» ។ សរុបមក អ្នកម្ដាយភាគច្រើនណាស់ដែលជំពាក់គេទៅតាមឋានៈខ្លួន ៕ និយាយជារួម សុភាសិត "កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល" គឺជាដំបូន្មានដ៏មានតម្លៃដែលបង្រៀនយើងឱ្យមានភាពប្រុងប្រយ័ត្ន មិនធ្វេសប្រហែស និងចេះពិចារណាឱ្យបានស៊ីជម្រៅចំពោះអ្វីៗដែលកើតមានឡើងក្នុងជីវិត។ វាជាការរំលឹកថា គ្មានអ្វីមួយល្អឥតខ្ចោះ ឬឋិតថេរជាដាច់ខាតនោះទេ ហើយយើងគួរតែត្រៀមខ្លួនសម្រាប់ភាពប្រែប្រួល និងបញ្ហាផ្សេងៗដែលអាចកើតឡើង។ ការយល់ដឹងពីសុភាសិតនេះ ជួយឱ្យយើងរស់នៅដោយមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងអាចគ្រប់គ្រងស្ថានការណ៍បានកាន់តែប្រសើរ។